វិធានការសន្តិសុខនៅក្នុងផ្សារទំនើបគឺមានសារៈសំខាន់ណាស់ ដើម្បីធានាសុវត្ថិភាពដល់អតិថិជន បុគ្គលិក និងទំនិញ ក៏ដូចជាទប់ស្កាត់បទល្មើសផ្សេងៗ។ ជាទូទៅ ផ្សារទំនើបតែងតែបំពាក់នូវប្រព័ន្ធសុវត្ថិភាព និងនីតិវិធីសន្តិសុខជាច្រើន រួមមានសន្តិសុខយាមកាម និងកាមេរ៉ាសុវត្ថិភាព ។ ការបំពាក់កាមេរ៉ាសុវត្ថិភាពនៅគ្រប់ជ្រុងជ្រោយនៃផ្សារទំនើប គឺជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធសន្តិសុខ។ ការបំពាក់កាមេរ៉ាសុវត្ថិភាពជួយកត់ត្រារាល់សកម្មភាពដែលកើតឡើងនៅក្នុងផ្សារ ដែលអាចជួយកំណត់អត្តសញ្ញាណជនសង្ស័យ ឬតាមដានទាន់ហេតុការណ៍។ វត្តមានកាមេរ៉ាក៏អាចជាការព្រមានដល់ឧក្រិដ្ឋជន ឲ្យខ្លាចមិនហ៊ានប្រព្រឹត្តបទល្មើសផងដែរ។ ក្នុងករណីមានចោរកម្ម ឬបទល្មើសផ្សេងៗ កាមេរ៉ាអាចផ្តល់ភស្តុតាងសំខាន់ៗសម្រាប់ស៊ើបអង្កេត។ កាមេរ៉ាត្រូវបានដំឡើងនៅគ្រប់ជ្រុងជ្រោយនៃផ្សារ ចាប់ពីច្រកចេញចូល រហូតដល់កន្លែងគិតលុយ ផ្លូវដើរ និងឃ្លាំងស្តុកទំនិញ។ ប្រព័ន្ធសុវត្ថិភាពជួយការពារអតិថិជន និងបុគ្គលិកពីបទល្មើសផ្សេងៗដូចជា ការលួចឆក់ ប្លន់ ឬអំពើហិង្សា។ ការមានសន្តិសុខឈរជើង និងកាមេរ៉ាសុវត្ថិភាពអាចជួយទប់ស្កាត់ និងឆ្លើយតបបានទាន់ពេលវេលា។ នៅតាមច្រកចេញចូលផ្សារទំនើប ជារឿយៗគេបំពាក់នូវម៉ាស៊ីនចាប់សញ្ញាទំនិញ។ ម៉ាស៊ីនចាប់សញ្ញាទំនិញអាចចាប់បាននៅពេលដែលមានទំនិញដែលមិនទាន់បានទូទាត់ប្រាក់ ត្រូវបានយកចេញពីផ្សារ។ ទំនិញក្នុងផ្សារទំនើបភាគច្រើនមានបិទស្លាកសញ្ញាអេឡិចត្រូនិកតូចៗដែលត្រូវដកចេញ នៅពេលទូទាត់ប្រាក់នៅពេលបញ្ជាគិតលុយ។ ប្រសិនបើស្លាកសញ្ញាសំគាល់ទំនិញមិនត្រូវបានដកចេញទេ ម៉ាស៊ីននៅច្រកចេញចូលនឹងបន្លឺសម្លេងរោទិ៍។ ក្នុងករណីមានគ្រោះថ្នាក់ដូចជា អគ្គិភ័យ គ្រោះធម្មជាតិ ឬភាពចលាចល ប្រព័ន្ធសុវត្ថិភាពទំនើបដូចជាប្រព័ន្ធរោទ៍អាសន្ន ប្រព័ន្ធបិទបើកទ្វារដោយស្វ័យប្រវត្តិ អាចជួយផ្តល់សញ្ញា ក៏ដូចជាអាចឲ្យមនុស្សជម្លៀសចេញប្រកបដោយសុវត្ថិភាព និងរៀបរៀបរយ។ ផ្សារទំនើបមួយចំនួនអនុវត្តគោលការណ៍ មិនអនុញ្ញាតឱ្យយកកាតាបស្ពាយធំៗចូល ក្នុងបរិវេណផ្សារដោយផ្ទាល់នោះទេ។ អតិថិជនត្រូវបានតម្រូវឱ្យទុកកាតាបធំៗនៅកន្លែងទទួលផ្ញើឥវ៉ាន់នៅខាងមុខផ្សារ ឬត្រូវបានស្នើសុំឱ្យបង្ហាញកាតាបនៅពេលចេញពីផ្សារ។ ការរឹតបន្តឹងលើកាតាបស្ពាយធំៗដើម្បីទប់ស្កាត់ការលួចទំនិញ ក៏ដូចជារក្សាសុវត្ថិភាព។ ការមិនអនុញ្ញាតឱ្យយកកាតាបស្ពាយធំៗចូលក្នុង កាត់បន្ថយលទ្ធភាពនៃការលាក់ទុកវត្ថុគ្រោះថ្នាក់។ វិធានការសន្តិសុខទាំងនេះ គឺត្រូវបានរៀបចំឡើងដើម្បីធានានូវបរិយាកាសទិញទំនិញប្រកបដោយសុវត្ថិភាព និងផាសុកភាពសម្រាប់អតិថិជនទាំងអស់។ មួយវិញទៀតការបាត់បង់ទំនិញដោយសារការលួចបន្លំអាចបណ្តាលឱ្យផ្សារទំនើបខាតបង់ប្រាក់ចំណូលយ៉ាងច្រើន។ ស្លាកសញ្ញាសុវត្ថិភាពជាសញ្ញាតូចៗត្រូវបានបិទលើទំនិញដែលមានតម្លៃ ឬងាយរងគ្រោះ។ ប្រព័ន្ធសុវត្ថិភាពជួយកាត់បន្ថយការបាត់បង់ និងធានាថាទំនិញត្រូវបានលក់ចេញដោយស្របច្បាប់។ សន្តិសុខ និងកាមេរ៉ាជួយតាមដានសកម្មភាពដែលអាចឈានទៅដល់ការបំផ្លាញទ្រព្យសម្បត្តិសាធារណៈនៅក្នុងផ្សារទំនើប។ នៅពេលដែលអតិថិជនមានអារម្មណ៍ថាមានសុវត្ថិភាព ពួកគេនឹងមានទំនុកចិត្តក្នុងការចំណាយពេលនៅក្នុងផ្សារទំនើប ឲ្យកាន់តែរីករាយក្នុងការទិញទំនិញ។ វត្តមានប្រព័ន្ធសុវត្ថិភាពច្បាស់លាស់ជួយកាត់បន្ថយការភ័យខ្លាចចំពោះបទល្មើស ឬគ្រោះថ្នាក់ដែលអាចកើតឡើង។ ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដូចជាប្រព័ន្ធគ្រប់គ្រងការចូលចេញ ឬប្រព័ន្ធវិភាគទិន្នន័យពីកាមេរ៉ា អាចជួយផ្សារទំនើបឱ្យយល់ដឹងពីលំហូរអតិថិជន និងបង្កើនប្រសិទ្ធភាពក្នុងការរៀបចំទំនិញ និងបុគ្គលិក។ ការវិនិយោគលើប្រព័ន្ធសុវត្ថិភាព សន្តិសុខ និងបច្ចេកវិទ្យាទំនើប គឺជាការចាំបាច់សម្រាប់ផ្សារទំនើបនាសម័យបច្ចុប្បន្ន ដើម្បីធានាបាននូវ បរិយាកាសប្រកបដោយសុវត្ថិភាព ទំនុកចិត្ត និងប្រសិទ្ធភាព សម្រាប់គ្រប់ភាគីពាក់ព័ន្ធ។ ផ្សារទំនើបៗមួយចំនួនអាចប្រើជាប្រព័ន្ធស្គាល់ស្នាមក្រយៅម្រាមដៃ ឬសម្គាល់អត្តសញ្ញាណតាមរយៈសោរមុខសម្រាប់ចូលតំបន់ដែលមានសុវត្ថិភាពខ្ពស់។ មួយវិញទៀត ក្នុងផ្សារទំនើបចាំបាច់ណាស់ត្រូវតែមានប្រព័ន្ធពន្លត់អគ្គិភ័យអោយបានគ្រប់គ្រាន់។ យ៉ាងណាមិញ ឧបករណ៍ចាប់ផ្សែងឫកម្ដៅជាឧបករណ៍មួយប្រភេទប្រើសម្រាប់ចាប់សញ្ញាផ្សែងៗ ឬកម្ដៅខ្ពស់ភ្លាមៗ ដើម្បីការពារសុវត្ថិភាពអតិថិជន។ ត្រូវមានប្រព័ន្ធបាញ់ទឹកចេញដោយស្វ័យប្រវត្តិនៅពេលមានអគ្គិភ័យកើតទ្បើង។ ត្រូវមានសញ្ញាបង្ហាញផ្លូវចេញនៅពេលមានអាសន្នយ៉ាងច្បាស់លាស់ និងមិនមានការរាំងស្ទះ។ សម្រាប់ការគ្រប់គ្រងចូលទៅកាន់តំបន់ដែលមានការរឹតបន្តឹងដូចជា ឃ្លាំង សាលការិយាល័យ ឬកន្លែងដាក់លុយត្រូវមានសោអេឡិចត្រូនិកឫកាតដើម្បីចូល។ ប្រព័ន្ធរោទ៍ពេលយប់ ឬពេលបិទវានឹងរោទ៍ ហើយបន្លឺសម្លេងប្រសិនបើមានការចូលទៅក្នុងផ្សារដោយគ្មានការអនុញ្ញាតនៅពេលបិទទ្វារ។ ឧបករណ៍ចាប់សញ្ញាចលនា បែកកញ្ចក់ ត្រូវបានដំឡើងនៅតាមបង្អួច ឬទ្វារ ដើម្បីចាប់សញ្ញាការឈ្លានពាន។ ប្រព័ន្ធសុវត្ថិភាពជាច្រើនត្រូវបានរៀបចំឡើងយ៉ាងស្មុគស្មាញ និងធ្វើការរួមគ្នា ដើម្បីបង្កើតបរិយាកាសទិញទំនិញមួយដែលមានសុវត្ថិភាព និងផាសុកភាពបំផុតសម្រាប់អតិថិជន ក៏ដូចជាការពារទ្រព្យសម្បត្តិរបស់ផ្សារទំនើបផងដែរ។ ប៊ូតុងអាសន្ន ត្រូវបានដំឡើងនៅតាមកន្លែងគិតលុយ ឬកន្លែងសំខាន់ៗ ដើម្បីឱ្យបុគ្គលិកអាចចុចហៅសន្តិសុខភ្លាមៗក្នុងករណីមានគ្រោះថ្នាក់។ សន្តិសុខអាចស្នើសុំត្រួតពិនិត្យកាបូបនៅពេលចេញពីផ្សារ ជាពិសេសកាបូបដែលមិនត្រូវបានផ្ញើ។ មានការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើច្រកចេញចូលសម្រាប់តែបុគ្គលិក ដើម្បីការពារការលួចបន្លំពីខាងក្នុង។ សន្តិសុខជួយរៀបចំសណ្តាប់ធ្នាប់ ជាពិសេសនៅកំឡុងពេលមានភាពមមាញឹក។ បន្ថែមពីនេះ សន្តិសុខក៏អាចមានលទ្ធភាពធ្វើអន្តរាគមន៍ភ្លាមៗក្នុងករណីមានអាសន្ន ឬបទល្មើស។ ចុងក្រោយ សន្តិសុខសង្កេតមើលសកម្មភាពគួរឱ្យសង្ស័យ ក៏ដូចជាលំហូរមនុស្សផងដែរ។